ជីវិតមនុស្សម្នាក់ៗតែងតែមានការវិវត្តន៍រីកចម្រើនទៅមុខជានិច្ច មិនថាក្នុងវិស័យការងារ ជីវភាព ឬស្ថានភាពសង្គមនោះទេ។ នៅពេលដែលយើងទទួលបាននូវភាពជោគជ័យ និងការរីកចម្រើនទាំងនេះ ជួនកាលយើងអាចសម្គាល់ឃើញថា មិត្តភក្តិចាស់ៗមួយចំនួនចាប់ផ្តើមឃ្លាតឆ្ងាយពីយើងបន្តិចម្តងៗ។ បញ្ហានេះមិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាបណ្តាលមកពីមូលហេតុចម្បងៗជាច្រើនដែលយើងគួរពិចារណា។ មូលហេតុចម្បងទីមួយ គឺ ការប្រែប្រួលនៃរបៀបរស់នៅ និងអាទិភាព។ នៅពេលដែលយើងចាប់ផ្តើមមានការងារធ្វើ ជាពិសេសការងារដែលទាមទារនូវការលះបង់ខ្ពស់ទាំងពេលវេលា និងថាមពល នោះអាទិភាពក្នុងជីវិតរបស់យើងក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ យើងលែងមានពេលច្រើនដូចកាលពីមុនដើម្បីដើរលេង កម្សាន្ត ឬជួបជុំគ្នាជាមួយមិត្តភក្តិ។ ពេលវេលាភាគច្រើនរបស់យើងត្រូវបានបែងចែកទៅកាន់ការងារ ការអភិវឌ្ឍន៍ខ្លួនឯង និងការកសាងអនាគត។ គោលដៅជីវិតថ្មីដែលផ្តោតលើអាជីព គ្រួសារ ឬការអភិវឌ្ឍន៍ផ្ទាល់ខ្លួន អាចធ្វើឱ្យទំនាក់ទំនងរវាងគ្នាទៅវិញទៅមកចាប់ផ្តើមឃ្លាតឆ្ងាយបន្តិចម្ដងៗដោយមិនដឹងខ្លួន។ បន្ទាប់មក គឺ គម្លាតនៃស្ថានភាពសង្គម និងសេដ្ឋកិច្ច នៅពេលមិត្តម្នាក់ទទួលបានភាពជោគជ័យ និងរីកចម្រើនផ្នែកហិរញ្ញវត្ថុ ឬឋានៈសង្គមខុសពីម្នាក់ទៀត វាអាចបង្កើតជាគម្លាតដ៏ធំរវាងពួកគេ។ មិត្តភក្តិដែលមិនទាន់ទទួលបានភាពរីកចម្រើនដូចយើង អាចមានអារម្មណ៍ថាខ្លួនមិនសូវស៊ីចង្វាក់គ្នា ឬមិនសូវមានអ្វីដូចគ្នានឹងយើងទៀតទេ។ ពួកគេប្រហែលជាមានអារម្មណ៍ថាពិបាកក្នុងការចូលរួមសកម្មភាពសង្គមដែលយើងបានធ្វើ ឬអាចនឹងមានអារម្មណ៍អន់ចិត្ត ឬច្រណែននៅពេលឃើញយើងជោគជ័យ។ គម្លាតនេះអាចបណ្តាលឱ្យមានការយល់ច្រឡំ ភាពមិនស្រួល ឬភាពអៀនខ្មាសនៅក្នុងទំនាក់ទំនង។ មួយវិញទៀត ការផ្លាស់ប្តូរផលប្រយោជន៍ និងចំណង់ចំណូលចិត្ត ក៏ជាកត្តាមួយដែរ។ ពេលយើងរីកចម្រើន យើងក៏អាចជួបមនុស្សថ្មីៗដែលមានគំនិត ឬចំណង់ចំណូលចិត្តស្រដៀងគ្នាទៅនឹងទិសដៅជីវិតបច្ចុប្បន្នរបស់យើង។ ឧទាហរណ៍ អ្នកជំនួញថ្មីថ្មោងម្នាក់អាចនឹងរកមិត្តថ្មីដែលមានទស្សនៈដូចគ្នាក្នុងការរកស៊ី ខណៈដែលចំណែកមិត្តចាស់ៗវិញ អាចនឹងមិនសូវមានចំណាប់អារម្មណ៍លើប្រធានបទទាំងនោះទៀតទេ ដែលនាំឱ្យកង្វះប្រធានបទក្នុងការសន្ទនា ឬសកម្មភាពរួមគ្នា។ ជាងនេះទៅទៀត ភាពមមាញឹកក្នុងការងារ និងជីវិតផ្ទាល់ខ្លួន គឺជាកត្តាដែលមិនអាចគេចផុតបាន។ ការងារដែលមានការរីកចម្រើនច្រើនតែទាមទារនូវការទទួលខុសត្រូវខ្ពស់ និងពេលវេលាច្រើន។ ស្របពេលជាមួយគ្នានេះ ជីវិតផ្ទាល់ខ្លួនក៏អាចមានភាពមមាញឹកផងដែរ ដូចជាការចាប់ផ្តើមគ្រួសារ ការមើលថែកូន ឬការទទួលខុសត្រូវផ្សេងៗក្នុងផ្ទះ។ ភាពមមាញឹកទាំងនេះធ្វើឱ្យយើងពិបាកក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិចាស់ៗបានញឹកញាប់ដូចកាលពីមុន។ ចុងក្រោយ គឺ ការយល់ច្រឡំ ឬការប្រៀបធៀប មិត្តចាស់ៗខ្លះអាចយល់ច្រឡំថាការរីកចម្រើនរបស់យើងធ្វើឱ្យយើងភ្លេចពួកគេ ឬមានគំនិតធំជាងមុន។ ពួកគេអាចប្រៀបធៀបជីវិតរបស់ពួកគេទៅនឹងជីវិតរបស់យើង ហើយមានអារម្មណ៍ថាខ្លួនឯងនៅទ្រឹង ឬមិនសូវបានអ្វីដូចយើង។ គំនិតបែបនេះអាចបង្កឱ្យមានអារម្មណ៍អវិជ្ជមាន និងនាំទៅរកការឃ្លាតឆ្ងាយ។ ចំណងមិត្តភាព គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតមនុស្សយើងម្នាក់ៗ ដែលនាំមកនូវសុភមង្គល ភាពកក់ក្ដៅ និងការគាំទ្រ។ ដើម្បីរក្សាចំណងមិត្តភាពដ៏ល្អមួយឱ្យបានគង់វង្ស គឺទាមទារនូវការខិតខំប្រឹងប្រែង ការយល់ចិត្តគ្នា និងភាពស្មោះត្រង់ទៅវិញទៅមក។ បើទោះជាជីវិតមានការមមាញឹក ឬមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏នៅតែមានវិធីជាច្រើនដែលយើងអាចអនុវត្តដើម្បីពង្រឹងចំណងមិត្តភាពទាំងនោះ។ គន្លឹះដំបូង និងសំខាន់បំផុត គឺ រក្សាការទំនាក់ទំនងឱ្យបានទៀងទាត់។ ក្នុងពិភពលោកបច្ចុប្បន្នដែលពោរពេញដោយភាពមមាញឹក យើងច្រើនតែភ្លេចពីសារៈសំខាន់នៃការទំនាក់ទំនងជាមួយមិត្តភក្តិ។ ទោះបីជាយើងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏គួរតែព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយពួកគេដែរ មិនថាជាការផ្ញើសារខ្លីៗ ការខលទូរស័ព្ទរំលឹក ឬការជួបជុំគ្នាខ្លីៗម្តងម្កាលនោះទេ។ ការបង្ហាញថាយើងនៅតែនឹកឃើញ និងយកចិត្តទុកដាក់ចំពោះពួកគេ គឺជាសញ្ញាដ៏សំខាន់បំផុតដើម្បីរក្សាភាពស្និទ្ធស្នាល និងបង្ហាញថាពួកគេនៅតែមានតម្លៃចំពោះយើង។ លើសពីនេះ យើងត្រូវតែ ផ្តល់តម្លៃដល់ចំណងមិត្តភាពចាស់ អនុស្សាវរីយ៍ និងពេលវេលាល្អៗដែលធ្លាប់មានជាមួយមិត្តភក្តិចាស់ៗ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង។ ការនឹករលឹកដល់រឿងចាស់ៗជាមួយគ្នា អាចជួយពង្រឹងចំណងមិត្តភាព និងនាំមកនូវស្នាមញញឹម។ យើងគួរបង្ហាញឱ្យពួកគេដឹងថាពួកគេនៅតែមានសារៈសំខាន់ចំពោះយើង ទោះបីជាជីវិតរបស់យើងបានផ្លាស់ប្តូរ ឬមានមិត្តថ្មីក៏ដោយ។ ការឱ្យតម្លៃនេះ នឹងធ្វើឱ្យមិត្តភក្តិមានអារម្មណ៍កក់ក្តៅ និងជឿទុកចិត្ត។ ឯការ យល់ចិត្ត និងកុំវិនិច្ឆ័យ ក៏ជាកត្តាចាំបាច់ផងដែរ គ្រប់គ្នាមានការលំបាក និងបញ្ហាផ្ទាល់ខ្លួនរៀងៗខ្លួន។ យើងត្រូវព្យាយាមយល់ពីស្ថានភាពរបស់មិត្តភក្តិរបស់អ្នក ជាជាងការវិនិច្ឆ័យ ឬប្រៀបធៀបពួកគេជាមួយអ្នកដទៃ។ ប្រសិនបើពួកគេមិនទាន់ទទួលបានភាពជោគជ័យដូចអ្នក កុំអួតអាងពីសមិទ្ធផលផ្ទាល់ខ្លួន ឬធ្វើឱ្យពួកគេមានអារម្មណ៍អន់ចិត្ត។ ផ្ទុយទៅវិញ ចូរផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជួយជាកម្លាំងចិត្តដល់ពួកគេ ដើម្បីឱ្យពួកគេមានកម្លាំងចិត្តបន្តទៅមុខ។ ដើម្បីរក្សាទំនាក់ទំនងឱ្យនៅតែរស់រវើក យើងគួរស្វែងរកសកម្មភាពរួមគ្នា។ បើអាចធ្វើទៅបាន ព្យាយាមរកសកម្មភាព ឬចំណង់ចំណូលចិត្តរួមគ្នាដែលអ្នក និងមិត្តភក្តិរបស់អ្នកនៅតែអាចរីករាយជាមួយគ្នាបាន។ ឧទាហរណ៍ ការទៅញ៉ាំអីរួមគ្នា ការលេងកីឡា ឬការចូលរួមព្រឹត្តិការណ៍សង្គមណាមួយ។ សកម្មភាពរួមគ្នាទាំងនេះអាចបង្កើតអនុស្សាវរីយ៍ថ្មីៗ និងពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងមានន័យ។ លើសពីនេះ ភាពស្មោះត្រង់ និងការបើកចំហរក្នុងការទំនាក់ទំនង គឺជាគ្រឹះនៃមិត្តភាពល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានគម្លាត ឬការយល់ច្រឡំរវាងអ្នក និងមិត្តភក្តិ ចូរនិយាយដោយបើកចំហរ និងស្មោះត្រង់។ អ្នកអាចពន្យល់ពីមូលហេតុដែលអ្នករវល់ ឬមានការផ្លាស់ប្តូរ ហើយសួរនាំពីអារម្មណ៍របស់ពួកគេ។ ការសន្ទនាដោយស្មោះត្រង់អាចជួយបំបាត់ការយល់ច្រឡំ ការសង្ស័យ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងយូរអង្វែង។ ចុងក្រោយ កុំភ្លេច បង្ហាញការដឹងគុណ ចំពោះមិត្តភក្តិដែលតែងតែនៅក្បែរអ្នក ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការនិយាយពាក្យថា "អរគុណ" ឬការបង្ហាញកាយវិការដឹងគុណសាមញ្ញៗ អាចធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវបានគេឱ្យតម្លៃ ស្រឡាញ់ និងគោរព។ ការដឹងគុណគឺជាថាមពលវិជ្ជមានដែលបន្តឱ្យចំណងមិត្តភាពឱ្យលូតលាស់ទៅមុខ។ សរុបមក ការរីកចម្រើនក្នុងជីវិតគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែការរក្សាបាននូវចំណងមិត្តភាពដ៏ល្អជាមួយមិត្តភក្តិចាស់ៗ ក៏ជាផ្នែកមួយដ៏សំខាន់នៃសុភមង្គលក្នុងជីវិតផងដែរ។ ការវិនិយោគពេលវេលា និងការខិតខំប្រឹងប្រែងក្នុងការថែរក្សាទំនាក់ទំនងទាំងនេះ នឹងនាំមកនូវតម្លៃដ៏អស្ចារ្យសម្រាប់ជីវិតរបស់យើង។